ម្យ៉ាងវិញទៀត គេក៏និយមយកត្រឡាចមកធ្វើជាភេសជ្ជៈផងដែរ គឺទឹកត្រឡាច។ ចំពោះគ្រឿងផ្សំរបស់វារួមមានត្រឡាចចាស់ ២ទៅ៣ ផ្លែ , ស្ករស ១គីឡួក្រាម, ទឹក ៨ទៅ១០ លីត្រ, ស្លឹកតើយ ៥ទៅ៦ សន្លឹក។ ចំណែកឯរបៀបធ្វើវិញ គឺដំបូងគេយកត្រឡាចមកលាងឱ្យស្អាត រួចកាត់ជាកង់ៗ មិនចិតសំបកចេញទេ បន្ទាប់មកយកទៅអាំងឱ្យក្រៀមឆ្អិនបន្តិច រួចទុកមួយអន្លើ។ បន្ទាប់មកយកទឹកទៅដាំឱ្យពុះ រួចដាក់ត្រឡាចដែលអាំងហើយចូលទុកឱ្យពុះបន្តិច ទើបដាក់ ស្ករស ស្លឹកតើយចូល រំងាស់រយៈពេល ២០ ទៅ ៣០នាទី ហើយស្រង់ត្រឡាច និងស្លឹកតើយចេញជាការស្រេច។